ការតុបតែងមឈូស គឺជារឿងធម្មតាសម្រាប់ការធ្វើបុណ្យឲ្យសព។ នៅកម្ពុជា មឈូសដាក់សព ពីបុរាណតែងតែយកឈើរឹងដូចជា ឈើនាងនួន ឬឈើគគីរ មកធ្វើ។ ឈើទាំងនេះត្រូវបានជ្រើសរើសដោយសារតែវាមានអាយុកាលយូរ និងមិនងាយរលួយ។ មឈូសដាក់សពភាគច្រើនត្រូវបានធ្វើដោយដៃពីជាងដែលមានជំនាញនៅភូមិជនបទ ឬអ្នកជំនាញនៅទីក្រុង។ រចនាបទនៃមឈូសដាក់សពជាធម្មតាបង្ហាញពីស្ថានភាពសង្គម និងសម្បត្តិរបស់អ្នកស្លាប់។ គ្រួសារដែលមានលាភ មានទ្រព្យសម្បត្តិច្រើន តែងជ្រើសរើសមឈូសដាក់សព ដែលមានការរចនាក្បូរក្បាច់ស្អាតលម្អ។ ការរចនាតុបតែងមឈូសដែលយើងឃើញជាញឹកញាប់ មាន ផ្កាឈូក នាគ និង គារុទ្ទ។ ជំនឿជាច្រើនជឿថា ការរចនាទាំងនេះជួយការពារវិញ្ញាណអ្នកស្លាប់នៅពេលធ្វើដំណើរទៅកាន់សុគតភព។ មឈូសបុរាណ ច្រើនមានពណ៌មាស ឬ ពណ៌ក្រហម ពណ៌ទាំងនេះគឺយើងឧស្សាហ៌ឃើញណាស់លើផ្ទៃមឈូសដាក់សព។ ពណ៌ក្រហមតំណាងឲ្យការការពារ និងកម្លាំង ខណៈពណ៌មាសតំណាងឲ្យបញ្ញាចារ្យ និងការគោរព។ រូបរាងមឈូសដាក់សពនៅកម្ពុជា ជាធម្មតាមានរាងចតុកោណមានគម្របបិទបត់ស្រួចៗ។ រចនាបទខ្លះមានដំបូលចង្កាក់ ដូចជាវត្តតូចមួយ។ រចនាបទដូចជាវត្តនេះមានន័យភ្ជាប់ទៅនឹងជំនឿពុទ្ធសាសនាថាបានទៅដល់និព្វាន។ គ្រួសារអាចសរសេរឈ្មោះ ថ្ងៃខែឆ្នាំកំណើត និងថ្ងៃស្លាប់ជាអក្សរខ្មែរលើមឈូសដាក់សព។ ក្នុងពិធីបុណ្យសពបែបពុទ្ធសាសនា ព្រះសង្ឃតែងតែប្រស់ទឹកមន្តប្រសិទ្ធិលើមឈូសដាក់សព។ គេយកអំបោះពណ៌សមករុំជុំវិញមឈូស ដើម្បីបង្ហាញអំពីការសោកស្តាយ។ ធូប និងទៀនតែងតែដាក់នៅក្បែរ ឬលើមឈូសដាក់សពពេលប្រព្រឹត្តិពិធី។ ផ្កាដាក់បូជា ដូចជា ផ្កាម្លិះ និងផ្កាឈូក តែងតែប្រើតុបតែងមឈូសដាក់សព។ នៅភូមិជនបទ ការតុបតែងមឈូសអាចមានភាពសាមញ្ញ ប៉ុន្តែមានអត្ថន័យវប្បធម៌ជ្រាលជ្រៅ។ គ្រួសារខ្លះនឹងស្នើសុំឲ្យជាងមឈូសឆ្លាក់រូបព្រះពុទ្ធ នៅលើមឈូសដាក់សព។ សម្ភារៈលំអរដែលធ្វើពីក្រដាសសែនដូចជា ទូក ឬ ផ្ទះ ត្រូវបានដាក់នៅក្នុង ឬ ជុំវិញមឈូសសព។ សិល្បៈនៃការឆ្លាក់ រចនា តុបតែងមឈូស តែងតែបន្តពីជំនាន់មួយទៅជំនាន់មួយ។ រចនាបទរបស់ធាតុដែលបានឆ្លាក់នីមួយៗនៅលើមឈូស មានទាំងសោភ័ណភាព និង ន័យខាងផ្លូវវិញ្ញាណ។ មឈូសដាក់សពបែបបុរាណនៅកម្ពុជា បង្ហាញពីសេចក្ដីស្រឡាញ់ ការគោរព និង សង្ឃឹមរបស់សហគមន៍ចំពោះវិញ្ញាណអ្នកស្លាប់ ថាបានធ្វើដំណើរទៅកាន់សុគតិភពដោយសុខសាន្ដ។